ភេសជ្ជៈមួយប្រភេទដែលពេញនិយមបំផុតគឺកាហ្វេទឹកកកជាមួយទឹកដោះគោខាប់ដែលគេហៅថាកាហ្វេទឹកដោះគោទឹកកក។ កាហ្វេនេះជាធម្មតាត្រូវបានឆុងដោយប្រើតម្រងដែកដើម្បីស្រង់យកកាកកាហ្វេ ហើយចាក់ចូលកែវដែលមានទឹកដោះគោខាប់ កូរឱ្យសព្វសឹមចាក់ទឹកកកចូល។ ទឹកដោះគោខាប់បន្ថែមជាតិផ្អែម ធ្វើឱ្យវាមានភាពស្រស់ស្រាយ ត្រូវសម្រាប់អាកាសធាតុក្តៅនៅកម្ពុជា។ ភេសជ្ជៈដែលជាទីពេញនិយមមួយទៀតនោះគឺ តែទឹកកកក្រូចឆ្មា ធ្វើដោយលាយតែក្រហម ឬ បៃតង ជាមួយទឹកក្រូចឆ្មា និងស្ករ។ អ្នកលក់តែងតែបន្ថែមអំបិលបន្តិចទៅតែក្រូចឆ្មាដើម្បីបន្ថែមរសជាតិ។ បន្ថែមពីនេះទៀត តែក្រូចឆ្មាមានភាពពេញនិយមជាងគេ ព្រោះវាមានតម្លៃថោកសមរម្យហើយឆ្ងាញ់។ ការញុាំភេសជ្ជៈទាំងនេះ ធ្វើឱ្យយើងមានសុខភាពល្អដោយវាជាផលិតផលធម្មជាតិ។ ភ្ញៀវបរទេសពេលមកលេងស្រុកខ្មែរម្តងៗ គេពេញនិយមញុាំភេសជ្ជៈទាំងនេះព្រោះវាមានរសជាតិខុសពីភេសជ្ជៈទំនើប។ បើនិយាយពីភេសជ្ជៈដែលភ្ញៀវបរទេសចូលចិត្តនោះ ទឹកអំពៅក៏មានភាពពេញនិយមក្នុងចំណោមភេសជ្ជៈធម្មជាតិដែរ។ របៀបធ្វើវាគឺស្រួលមែនទែន គ្រាន់តែសកអំពៅរួចដាក់វាចូលក្នុងម៉ាសុីនគៀបដើម្បីយកទឹកវា។ ទឹកអំពៅខ្លះមានរសជាតិឆ្ងាញ់ដោយសារ ពេលគេគៀបគេបន្ថែមម្នាស់មួយចំណិតតូចចូលជាមួយអំពៅ។ បើសិនយើងញុាំទឹកអំពៅនៅកន្លែងលក់គេ ភាគច្រើនគេនឹងដាក់ទឹកអំពៅក្នុងកែវថ្មដើម្បីឱ្យយើងទទួលទាន។ ក៏ប៉ុន្តែបើសិនជាយើងចង់យកទឹកអំពៅទៅញុាំកន្លែងផ្សេង គេនឹងវេចខ្ចប់ទឹកអំពៅឱ្យយើងដោយប្រើកែវជ័រ។ ភេសជ្ជៈប្រពៃណីខ្មែរមួយទៀតនោះគឺ ទឹកត្នោតជូរ និងទឹកត្នោតផ្អែម។ ទឹកត្នោតជូរជាប្រភេទភេសជ្ជៈដែលមានជាតិអាល់កុល ហើយមានការនិយមចូលចិត្តគ្រប់ប្រជាជននៅកម្ពុជា។ ជាទូទៅនៅតាមស្រុកស្រែ គេពេញនិយមផឹកទឹកត្នោតជូរ ជាជាងផឹកស្រា។ ដោយទឹកត្នោតជូរជាផលិតផលធម្មជាតិ នោះធ្វើឱ្យវាមិនសូវប៉ះពាល់សុខភាព។ ភេសជ្ជៈដ៏ពេញនិយមទាំងនេះឆ្លុះបញ្ចាំងពីតុល្យភាពនៃរសជាតិ ដែលមាននៅក្នុងភេសជ្ជៈធម្មជាតិប្រទេសកម្ពុជា។